នៅក្នុងវប្បធម៌ខ្មែរ មនុស្សភាគច្រើនតែងតែបង្ហាញអារម្មណ៍ដោយស្រាលៗ មិនឆេវឆាវ និងមានការគ្រប់គ្រង។ ទាំងនេះ ក៏ត្រូវបានប្រើនៅក្នុងចំណងមិត្តភាពផងដែរ។ វាបង្ហាញពីរបៀបដែលមិត្តខ្វល់ខ្វាយ និងគាំទ្រគ្នាទៅវិញទៅមក។ ការគ្រប់គ្រងអារម្មណ៍មានន័យថា មិនបង្ហាញអារម្មណ៍ខ្លាំងៗនៅចំពោះមុខអ្នកដទៃ។ ផ្ទុយទៅវិញ គេព្យាយាមធ្វើអារម្មណ៍ឱ្យស្ងប់ និង រក្សាឥរិយាបថ។ ក្នុងមិត្តភាព ការធ្វើដូច្នេះជួយរក្សាភាពសុខដុម និងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក។ ក្នុងវប្បធម៌ខ្មែរ មិត្តមិនសូវជាបង្ហាញអារម្មណ៍គេត្រង់ៗនោះទេ។ ជំនួសមកវិញ គេបង្ហាញការយកចិត្តទុកដាក់តាមរយៈទង្វើលាក់លៀម និងស្ងៀមស្ងាត់វិញ។ ឧទាហរណ៍ មិត្តអាចទិញអាហារមកញុាំជុំគ្នាពេលមានមិត្តណាម្នាក់កើតទុក្ខ។ ឬ ជួនកាល គេបបួលមិត្តម្នាក់នោះចេញទៅក្រៅដើរលេង ដើម្បីស្រូបខ្យល់អាកាសជាដើម។ ពួកគេអាចនឹងមិននិយាយបើកចំហពីបញ្ហានោះ ប៉ុន្តែវត្តមានរបស់ពួកគេបង្ហាញពីការគាំទ្រទៅកាន់មិត្ត។ ការជួយគាំទ្រដោយប្រយោលបែបនេះ ត្រូវបានផ្ដល់តម្លៃយ៉ាងជ្រាលជ្រៅក្នុងចំណងមិត្តភាពរបស់ប្រជាជនខ្មែរ។ វាបង្ហាញពីសារៈសំខាន់នៃការរក្សាមុខមាត់ និងជៀសវាងបង្កឱ្យមានភាពអៀនខ្មាសក្នុងចំណោមមិត្ត។ ការគ្រប់់គ្រងអារម្មណ៍ជួយទប់ស្កាត់ជម្លោះ ការខ្វែងគំនិតគ្នា។ មិត្តតែងតែត្រូវបានបង្រៀនមិនឱ្យមានប្រតិកម្មហួសកម្រិត ឬ បង្ហាញអារម្មណ៍ហួសហេតុជាសាធារណៈនោះទេ ព្រោះវាអាចប៉ះពាល់ដល់ទំនាក់ទំនង។ គេកម្រនិយាយពាក្យថា "ខ្ញុំនឹងនៅទីនេះជាមួយឯងណាស់" ក៏ប៉ុន្តែទង្វើរបស់គេបង្ហាញថា គេកំពុងតែឈរនៅក្បែរមិត្តម្នាក់នោះ។ ទោះបីជាមិននិយាយចេញជាពាក្យសម្ដីមែន ប៉ុន្តែទង្វើ និងសកម្មភាពគេបង្ហាញយ៉ាងច្បាស់ថាគេខ្វល់ខ្វាយចំពោះមិត្ត។ នៅតាមតំបន់ជនបទ ភាគច្រើនការជួយមិត្តមានន័យថា ជាការជួយធ្វើសកម្មភាពអ្វីមួយជាក់ស្ដែង។ ជាឧទាហរណ៍ ជួយជូនមិត្តទៅផ្ទះ ឬ ជួយធ្វើការងារសាលា។ មានឃ្លាមួយនិយាយថា "មិត្តល្អយល់ពីចិត្តគ្នា ដោយមិនចាំបាច់ហើបមាត់និយាយ" ឃ្លានេះឆ្លុះបញ្ចាំងពីការគ្រប់គ្រងអារម្មណ៍ និងការយល់ចិត្តគ្នាសុីជម្រៅ។ ពេលមិត្តមានទុក្ខ មិត្តផ្សេងទៀតអាចទៅសួរសុខទុក្ខដោយស្ងាត់ៗ និងផ្ដល់ការលើកទឹកចិត្ត។ ពួកគេអាចនឹងមិនសូវសួរនាំច្រើនពីបញ្ហាទេ ប៉ុន្តែគេគ្រាន់តែបង្ហាញវត្តមាន និងក្ដីបារម្ភទៅកាន់មិត្ត។ ការចេះគ្រប់គ្រងអារម្មណ៍បង្ហាញពីភាពពេញវ័យ និងការចេះទប់ចិត្តខ្លួនឯង។ ក្នុងវប្បធម៌៌ខ្មែរ ការបង្ហាញអារម្មណ៍ខ្លាំងៗ និង ឆេវឆាវត្រូវបានចាត់ទុកថាជាឥរិយាបថមិនសមរម្យ។ ដូច្នេះ មនុស្សជាច្រើនចូលចិត្តការយល់ចិត្តបែបស្ងៀមស្ងាត់ ជាជាងការបង្ហាញអារម្មណ៍ដោយបើកចំហពេក។ ការគាំទ្រដោយប្រយោលក៏រួមបញ្ចូលការជួយតាមរយៈក្រុមគ្រួសារ ឬ សហគមន៍ផងដែរ។ ឧទាហរណ៍៍ សូមឱ្យសាច់ញាតិជួយមើលថែ និងតាមដានស្ថានភាពមិត្តដែលកំពុងមានទុក្ខ។ វាជួយរក្សាឯកជនភាពក្នុងនាមជាមិត្ត ប៉ុន្តែក៏នៅតែបន្តផ្តល់ជំនួយពីចម្ងាយដែរ។ នៅតាមសាលារៀន និងកន្លែងការងារ ការគាំទ្រដោយប្រយោលត្រូវបានចាត់ទុកជាឥរិយាបថវិជ្ជមាន និងល្អប្រសើរមួយ។ ឧទាហរណ៍ ការចែករំលែកអាហារ នំចំណីជាមួយគ្នា ឬ ជួយជូនមិត្តត្រឡប់ទៅផ្ទះជាដើម។ ទង្វើតូចតាចទាំងនេះបង្កើតនូវទំនាក់ទំនងផ្លូវចិត្តដ៏រឹងមាំ ដោយមិនត្រូវការពាក្យសម្ដីឡើយ។ ការគ្រប់គ្រងអារម្មណ៍៍មិនមែនមានន័យថា កង្វះខាតផ្នែកអារម្មណ៍នោះទេ។ វាមានន័យថា ជាការបង្ហាញសេចក្ដីស្រឡាញ់ និងការគាំំទ្រឱ្យគ្នាទៅវិញទៅមកតាមរបៀបមួយដែលផ្ដល់ការគោរព និងមានការគិតគូរល្អិតល្អន់។ មិត្តខ្លះយំជាមួយគ្នា រីឯមិត្តខ្លះទៀតនៅក្បែរគ្នា គ្រប់កាលៈទេសៈទាំងរីករាយ និងកើតទុក្ខ។ ខាងលើសុទ្ធតែបង្ហាញពីលក្ខណៈនៃមិត្តភាពដ៏ពិត។ ការចេះគ្រប់់គ្រងអារម្មណ៍ជួយឱ្យមិត្តភាពបន្តនៅស្ថិតស្ថេរយូរអង្វែង ព្រមទាំងកាត់បន្ថយជម្លោះ និងការយល់ច្រឡំរវាងគ្នាផងដែរ។ ចំណុចទាំងអស់នេះ ជួយឱ្យចំណងមិត្តភាពមានសុខដុមរមនា និងកាន់តែមានភាពស្អិតរមួត ដោយសារតែមិត្តចេះគោរព និងយល់ចិត្តគ្នាទៅវិញទៅមក។